ក្នុងព្រះពុទ្ធសាសនា គ្រប់ជីវិតទាំងអស់សុទ្ធតែមានតម្លៃស្មើគ្នា ដូច្នេះការការពារសត្វព្រៃគឺជាផ្នែកមួយដ៏សំខាន់នៃគោលការណ៍មេត្តាធម៌។ ព្រះសង្ឃដែលជាអ្នកបួសក្នុងផ្លូវធម៌បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីការពារសត្វព្រៃនៅក្នុងសហគមន៍។ ទ្រង់បានបង្រៀនពុទ្ធបរិស័ទអំពីអំពើអាក្រក់នៃការបៀតបៀនសត្វ និងការកាប់បំផ្លាញព្រៃឈើដែលជាជម្រកសត្វ។ តាមរយៈការទេសនា និងការពន្យល់អំពីកម្មផល ព្រះសង្ឃបានធ្វើឱ្យប្រជាពលរដ្ឋយល់ច្បាស់ថា ការបំផ្លាញធម្មជាតិ និងសត្វព្រៃនឹងទទួលផលអាក្រក់មកវិញ។ ព្រះសង្ឃមួយចំនួនបានបង្កើតតំបន់អភិរក្សនៅជុំវិញវត្តអារាមរបស់ខ្លួន។ តំបន់ទាំងនោះបានក្លាយជាកន្លែងសុវត្ថិភាពសម្រាប់សត្វព្រៃដែលរងគ្រោះថ្នាក់។ ព្រះសង្ឃបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីទប់ស្កាត់ការបរបាញ់សត្វដោយខុសច្បាប់។ វត្តអារាមជាច្រើនបានក្លាយជាមជ្ឈមណ្ឌលអប់រំ និងផ្សព្វផ្សាយព័ត៌មានអំពីការអភិរក្សបរិស្ថាន។ ព្រះសង្ឃបានធ្វើជាគំរូល្អដល់សហគមន៍ដោយការអនុវត្តផ្ទាល់នូវគោលការណ៍មិនបៀតបៀនសត្វ។ ពួកគាត់បានធ្វើការឃោសនាដល់ក្មេងៗ និងយុវជនដើម្បីឱ្យពួកគេយល់ដឹងពីសារៈសំខាន់នៃការថែរក្សាសត្វព្រៃ។ តាមរយៈសកម្មភាពទាំងនេះ ព្រះសង្ឃបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយបទល្មើសព្រៃឈើ និងសត្វព្រៃ។ ព្រះសង្ឃនៅតាមបណ្តាខេត្តមួយចំនួនបានដឹកនាំពលរដ្ឋដើរល្បាតព្រៃដើម្បីការពារព្រៃឈើ។ ពួកគាត់បានបំបួសដើមឈើជាច្រើន ដើម្បីរំឭកប្រជាពលរដ្ឋឱ្យស្រលាញ់ និងការពារព្រៃឈើ។ ព្រះសង្ឃបានបង្កើត កន្លែងព្យាបាលសត្វដែលរងរបួស ដែលជាសកម្មភាពមនុស្សធម៌ដ៏គួរឱ្យកោតសរសើរមួយ។ ពួកគាត់ក៏បានប្រមូលថវិកាដើម្បីជួយសង្គ្រោះសត្វដែលជួបការលំបាកផងដែរ។ ការរៃអង្គាសថវិកានេះត្រូវបានធ្វើឡើងតាមរយៈការបរិច្ចាគពីពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមានសទ្ធាជ្រះថ្លា និងសាធារណជនទូទៅដែលស្រឡាញ់សត្វព្រៃ ពួកគាត់បានបង្រៀនអំពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងមនុស្ស និងធម្មជាតិ ដោយពន្យល់ថាភាវៈរស់ទាំងអស់មានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយការថែរក្សាធម្មជាតិគឺជាការថែរក្សាជីវិតខ្លួនឯង។ ព្រះសង្ឃតែងតែលើកឡើងពីផលវិបាកនៃការបំផ្លាញបរិស្ថាន និងសារៈសំខាន់នៃការរស់នៅប្រកបដោយមេត្រីភាពជាមួយសត្វព្រៃ និងព្រៃឈើ។ ឧទាហរណ៍ជាក់ស្ដែង ព្រះតេជគុណប៊ុន សាលួត បានដឹកនាំកសាងវត្តអារាមមួយក្នុងតំបន់ព្រៃឡង់។ ព្រះអង្គបានបង្កើតគម្រោងមួយដែលមានឈ្មោះថា "គម្រោងព្រៃឡង់វិហារធម្មជាតិ"។ តាមរយៈគម្រោងនេះ ព្រះតេជគុណបានបង្រៀនប្រជាពលរដ្ឋអំពីការការពារព្រៃឈើ និងសត្វព្រៃ។ ព្រះអង្គបានដឹកនាំពលរដ្ឋចូលរួមដើរល្បាតព្រៃឈើជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ក៏ដូចជាធានានូវសុវត្ថិភាពសម្រាប់សត្វព្រៃនៅក្នុងតំបន់។ ដើម្បីស្ដារតំបន់ព្រៃឈើដែលរងការបំផ្លាញ ព្រះតេជគុណបានដឹកនាំសហគមន៍ឱ្យចូលរួមយ៉ាងសកម្មក្នុងការដាំដើមឈើឡើងវិញ។ សកម្មភាពនេះមិនត្រឹមតែជាការស្ដារបរិស្ថានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាការបណ្ដុះស្មារតីស្រឡាញ់ និងថែរក្សាព្រៃឈើដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ព្រះអង្គបានបង្កើតសាលារៀនមួយនៅតំបន់ព្រៃឡង់ ដើម្បីអប់រំកុមារឱ្យយល់ដឹងពីសារៈសំខាន់នៃបរិស្ថាន និងតម្លៃនៃព្រៃឈើ។ សាលារៀននេះបានបង្រៀនឱ្យកុមារមានស្មារតីស្រឡាញ់ធនធានធម្មជាតិ និងចូលរួមថែរក្សាការពារព្រៃឈើ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ។ សាលារៀននេះបានបង្រៀនឱ្យកុមារយល់ដឹងកាន់តែច្បាស់អំពី តម្លៃដ៏សំខាន់នៃព្រៃឈើ និងជីវៈចម្រុះ។ តាមរយៈការដាក់បញ្ចូលកម្មវិធីសិក្សាថ្មីៗដូចជា ការរៀនពីប្រភេទរុក្ខជាតិ និងសត្វព្រៃកម្រ ក៏ដូចជាផលប្រយោជន៍ដែលធម្មជាតិផ្ដល់ឱ្យមនុស្ស។ ដើម្បីធានាប្រសិទ្ធភាពក្នុងការការពារព្រៃឡង់ ព្រះតេជគុណបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អង្គការអភិរក្សបរិស្ថានជាច្រើន ដោយផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក។ ជាមួយនឹងកិច្ចសហការពីសហគមន៍ ព្រះតេជគុណបានជួយទប់ស្កាត់បទល្មើសព្រៃឈើជាច្រើនករណី ដូចជាការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃ។ តាមរយៈការដឹកនាំរបស់ព្រះតេជគុណ សហគមន៍ព្រៃឡង់បានក្លាយជាគំរូដ៏ល្អនៃការការពារព្រៃឈើ។ ព្រះសង្ឃជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ម្យ៉ាងវិញទៀត ព្រះសង្ឃជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការងារការពារបរិស្ថាន និងសត្វព្រៃ។ ក្រៅពីព្រះតេជគុណប៊ុន សាលួត វត្តអារាមជាច្រើនទៀតនៅជុំវិញ បឹងទន្លេសាប ក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការ ការពារត្រី និងបក្សីទឹក ផងដែរ។ សកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញថា ព្រះសង្ឃគឺជាកម្លាំងស្នូលមួយក្នុងការកសាងសង្គមប្រកបដោយចីរភាព។ ក្នុងការបំពេញតួនាទីជាអ្នកដឹកនាំផ្លូវចិត្ត ព្រះសង្ឃបានធ្វើជា ស្ពានដ៏សំខាន់មួយដែលភ្ជាប់ជំនឿសាសនា និងការអភិរក្សធម្មជាតិ ចូលគ្នា។ ពួកគាត់បានបង្ហាញថាការរស់នៅដោយសន្តិភាពជាមួយធម្មជាតិគឺជាមាគ៌ាទៅកាន់ការផុតទុក្ខ។ ដូច្នេះហើយ តួនាទីរបស់ព្រះសង្ឃមិនត្រឹមតែជាអ្នកដឹកនាំផ្លូវចិត្តប៉ុណ្ណោះទេ តែជាអ្នកការពារជីវិតសត្វព្រៃដ៏ពូកែផងដែរ។ វត្តអារាមបានក្លាយជាទីជម្រកដ៏សុវត្ថិភាពសម្រាប់សត្វព្រៃ និងជាមជ្ឈមណ្ឌលនៃការអប់រំអំពីបរិស្ថាន។ ដោយការបង្រៀន និងដឹកនាំដោយផ្ទាល់ ព្រះសង្ឃបានជួយជំរុញឱ្យសហគមន៍មាន ស្មារតីទទួលខុសត្រូវខ្ពស់។ ព្រះសង្ឃបានធ្វើការយ៉ាងសកម្មក្នុងការ លើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃការបាត់បង់ជីវៈចម្រុះ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ សរុបមក តួនាទីរបស់ព្រះសង្ឃក្នុងកិច្ចការពារសត្វព្រៃមានលក្ខណៈទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។